ការផ្ញើប្រាក់ទៅផ្ទះជូនឪពុកម្ដាយ គឺជាកិច្ចការមួយដែលកូនៗខ្មែរជាច្រើនបានធ្វើជាប្រចាំ មិនថាពួកគាត់រស់នៅទីណា ឬធ្វើការអ្វីនោះទេ។ ទង្វើនេះមិនត្រឹមតែជាការបង្ហាញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ប៉ុណ្ណោះទេ ថែមទាំងបានជួយសម្រាលនៅបន្ទុកគ្រួសារមួយចំនួនផងដែរ។ ការផ្ញើប្រាក់់ទៅផ្ទះគឺពិតជាមានសារៈសំខាន់ណាស់ដែលបង្ហាញអំពី ការតបស្នងសងគុណ ជួយទ្រទ្រង់ជីវភាពគ្រួសារ ការទទួលខុសត្រូវ និងរក្សាចំណងគ្រួសារ។ ការតបស្នងសងគុណ នេះជាទង្វើមួយដែលបង្ហាញពីការដឹងគុណចំពោះឪពុកម្ដាយដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ការអប់រំដល់កូនៗតាំងពីតូច។ ពួកគាត់បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីធានាឲ្យកូនៗមានជីវិតល្អប្រសើរ។ ដូច្នេះ ការដែលកូនៗបានចែករំលែកនូវចំណូលរបស់ខ្លួនទៅកាន់ពួកគាត់វិញ គឺជាការបង្ហាញពីការចងចាំ និងការគោរពចំពោះគុណូបការៈដែលមិនអាចកាត់ថ្លៃបានរបស់ពួកគាត់។ វាមិនមែនគ្រាន់តែជាលុយកាក់ប៉ុណ្ណោះទេ តែជាក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវដែលកូនៗមានចំពោះអ្នកមានគុណរបស់ខ្លួន។ ការផ្ញើប្រាក់ទៅផ្ទះក៏ជួយទ្រទ្រង់ជីវភាពគ្រួសារផងដែរ ដោយប្រាក់ដែលផ្ញើទៅផ្ទះជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារ ដូចជាការទិញម្ហូបអាហារ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃព្យាបាលជំងឺ ឬការសងបំណុលជាដើម។ ចំពោះគ្រួសារដែលពឹងផ្អែកលើវិស័យកសិកម្ម ប្រាក់នេះអាចជួយបំពេញតម្រូវការចាំបាច់នៅពេលដែលកសិផលមិនទាន់ទទួលបានទិន្នផល ឬជួបប្រទះបញ្ហា។ មួយវិញទៀតវាក៏ជាការទទួលខុសត្រូវ ដោយបង្ហាញពីទំនួលខុសត្រូវដែលយើងមានចំពោះគ្រួសារនិងការព្វកិច្ចដែលត្រូវបំពេញជូនឳពុកម្តាយឬក្រុមគ្រួសារ។ ជាពិសេសចំពោះកូនច្បង ឬកូនប្រុសស្រីដែលបានចេញទៅរកស៊ីនៅឆ្ងាយ ការរួមចំណែកផ្នែកហិរញ្ញវត្ថុនេះគឺជាកាតព្វកិច្ចមួយដែលពួកគាត់មានចំពោះគ្រួសារ។ បើទោះបីជាពួកគាត់នៅឆ្ងាយពីផ្ទះក៏ដោយ ក៏ពួកគាត់នៅតែបន្តយកចិត្តទុកដាក់ និងគិតគូរអំពីជីវភាពរបស់ឪពុកម្ដាយ បងប្អូន និងសមាជិកគ្រួសារដទៃទៀតដែលនៅឯស្រុកកំណើត។ នេះក៏ជាការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកទ្រទ្រង់គ្រួសារឲ្យមានជីវភាពល្អប្រសើរសម្រាប់ការផ្លាស់ប្តូរជីវភាពគ្រួសារផងដែរ។ មួយវិញទៀតវាក៏ជួយរក្សាចំណងគ្រួសារផងដែរ ដោយការផ្ញើប្រាក់ជាប្រចាំ គឺជាមធ្យោបាយមួយក្នុងការរក្សាទំនាក់ទំនង និងចំណងមិត្តភាពក្នុងគ្រួសារឲ្យនៅតែរឹងមាំ ទោះបីជាត្រូវឃ្លាតឆ្ងាយពីគ្នាក៏ដោយ។ ហើយវាធ្វើឲ្យគ្រួសារមានសុភមង្គលនិងគ្មានការព្រួយអំពីបញ្ហាខ្វះលុយកាក់ពេលដែលត្រូវចំណាយលើអ្វីមួយ។ ចំពោះ វិធីសាស្រ្តដែលពេញនិយមក្នុងការផ្ញើប្រាក់នៅកម្ពុជាមានច្រើនដូចជា តាមរយៈធនាគារ តាមរយៈកម្មវិធីទូរស័ព្ទ តាមរយៈភ្នាក់ងារផ្ទេរប្រាក់ តាមរយៈរថយន្តឈ្នួល ឬរថយន្តក្រុងជាដើម។ តាមរយៈធនាគារ អ្នកផ្ញើប្រាក់អាចទៅកាន់ធនាគារដោយផ្ទាល់ ឬប្រើប្រាស់ Mobile Banking ដើម្បីផ្ទេរប្រាក់ទៅគណនីរបស់អ្នកទទួល។ ដោយយើងអាចទៅកាន់ធនាគារផ្ទាល់ដើម្បីដាក់លុយផ្ញើរទៅកាន់បុគ្គលផ្សេងទៀត ដែលធនាគារទាំងនោះមានដូចជា ធនាគារអេប៊ីអេ ធនាគារអេសុីលីដា ធនាគារកាណាឌីយ៉ានិងមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត។ មួយវិញទៀតការប្រើប្រាស់តាមរយៈកម្មវិធីទូរស័ព្ទដែលប្រើប្រាស់សម្រាប់ផ្ទេរលុយតាមរយៈការស្កែន QR code ដើម្បីធ្វើការផ្ញើលុយទៅកាន់បុគ្កលផ្សេងទៀត គឺជាមធ្យោបាយមួយដែលមិនចាំបាច់ទៅធនាគារដោយភ្ទាល់។ ក្រៅពីនេះយើងក៏ធ្វើការផ្ញើរលុយបានតាមរយៈភ្នាក់ងារផ្ទេរប្រាក់បានផងដែរ ប្រសិនបើយើងមិនចេះប្រើប្រាស់នៅMobile Banking ទេយើងអាចទៅកាន់ភ្នាក់ងារវីង ទ្រូម៉ាន់នី និងអុីម៉ាន់នី ដើម្បីធ្វើការផ្ញើលុយដោយប្រើប្រាស់លេខទូរស័ព្ទ។ ឯជម្រើសចុងក្រោយ សម្រាប់មនុស្សមួយចំនួនគឺគាត់តែងធ្វើការផ្ញើលុយតាមរយៈឡានឈ្នួលនិងរថយន្តក្រុងឬតាមរយៈអ្នកស្គាល់គ្នា។ សម្រាប់គុណសម្បត្តិនៃការផ្ញើរលុយតាមរយៈប្រព័ន្ធទាំងនេះ គឺមានភាពលឿននិងរហ័សទាន់ចិត្ត ជាពិសេសចំពោះការប្រញាប់ប្រើប្រាស់សាច់ប្រាក់។ ភ្នាក់ងារទាំងនេះងាយស្រួលប្រើប្រាស់ ដោយអាចផ្ទេរប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ឬបង់វិក្កយបត្រផ្សេងៗបានផងដែរ។ ការផ្ទេរតាមភ្នាក់ងារទាំងនេះ មានសុវត្ថិភាពខ្ពស់ រហ័សទាន់ចិត្ត គួរឱ្យទុកចិត្ត និងមានសាខាច្រើនកន្លែងនៅតាមបណ្ដាខេត្តក្រុងនានា។ រីឯគុណវិបត្តិវិញ អាចធ្វើឲ្យមានការភាន់ច្រឡំទៅគណនីផ្សេងដែលយើងមិនស្គាល់ជាហេតុធ្វើឲ្យយើងខាតបង់នៅសាច់ប្រាក់ជាដើម។ វាក៏ពិបាកចំពោះតំបន់ជនបទដែលគាត់មិនទាន់ចេះប្រើប្រាស់ ជាពិសេសគឺមនុស្សចាស់ដែលគាត់មិនសូវចេះក្នុងការប្រើប្រាស់នូវទូរស័ព្ទដៃទំនើបៗនោះទេ។ បើចំពោះការផ្ញើរតាមរយៈភ្នាក់ងារផ្ទេរប្រាក់ក៏អាចមានផលប៉ះពាល់ដែលប្រសិនជាលេខកូដបាត់នោះ ហើយអាចធ្វើឲ្យយើងពិបាកក្នុងការបើកប្រាក់។ ចំពោះសុវត្ថិភាពប្រាក់ដែលបានផ្ញើរតាមរយៈរថយន្តឈ្នួល ឬរថយន្តក្រុងនិងតាមរយៈអ្នកស្គាល់គ្នា ប្រសិនបើសាច់ប្រាក់ច្រើនហានិភ័យមានកាន់តែខ្ពស់។ ការផ្ទេរប្រាក់ដោយមធ្យោបាយផ្សេងៗ អាចមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែលមិនអាចចៀសបាននោះទេ។ ដូច្នេះយើងគួរយលដឺងនិងសិក្សាបន្ថែមនៅបច្ចេកវិទ្យាណាដែលយើងមិនទាន់ច្បាស់យើងគួរតែសិក្សារៀនសូត្រស្រាវជ្រាវបន្ថែម។